ការការពារសត្វព្រៃនៅកម្ពុជា គឺជាកិច្ចការដ៏សំខាន់មួយដែលទាមទារការចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសគឺកិច្ចសហការរវាងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល។ កិច្ចសហការនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពបរិស្ថាន និងធានាបាននូវនិរន្តរភាពនៃធនធានធម្មជាតិ។ រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់។ ការងារនេះបានជួយអភិរក្សប្រភេទសត្វកម្រជាច្រើនដែលកំពុងប្រឈមនឹងការផុតពូជ។ កិច្ចសហការដ៏រឹងមាំនេះមិនត្រឹមតែជួយការពារសត្វព្រៃប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានផងដែរ។ តាមរយៈការធ្វើការរួមគ្នា ភាគីទាំងពីរអាចសម្រេចបាននូវលទ្ធផលល្អប្រសើរជាងការធ្វើការតែម្នាក់ឯង។ រដ្ឋាភិបាលដើរតួនាទីជាអ្នកដឹកនាំ និងជាអ្នកអនុវត្តច្បាប់ដ៏សំខាន់បំផុត។ រដ្ឋាភិបាលមានភារកិច្ចក្នុងការរៀបចំ និងដាក់ចេញនូវគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិស្តីពីការការពារ និងអភិរក្សសត្វព្រៃ។ ក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ គឺជាស្ថាប័នសំខាន់ដែលទទួលខុសត្រូវផ្ទាល់ចំពោះការគ្រប់គ្រងតំបន់ការពារ និងអនុវត្តច្បាប់។ ពួកគេមានសិទ្ធិអំណាចក្នុងការចាត់វិធានការលើបទល្មើសនានា និងកាត់ទោសជនល្មើស។ រដ្ឋាភិបាលក៏មានតួនាទីក្នុងការផ្តល់ធនធាន និងកម្លាំងពលកម្មដូចជាមន្ត្រីឧទ្យានុរក្ស ដើម្បីល្បាត និងការពារតំបន់ព្រៃឈើ។ ការបង្កើតតំបន់អភិរក្ស និងតំបន់ការពារជាច្រើនបានបង្ហាញពីឆន្ទៈដ៏មុតមាំរបស់រដ្ឋាភិបាល។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានចូលរួមក្នុងកិច្ចព្រមព្រៀងអន្តរជាតិដើម្បីការពារសត្វព្រៃផងដែរ។ ការងារទាំងនេះធ្វើឡើងដើម្បីធានាថាធនធានធម្មជាតិរបស់ជាតិត្រូវបានការពារប្រកបដោយចីរភាព។ អង្គការក្រៅរដ្ឋាភិបាល បំពេញតួនាទីជាដៃគូដ៏សំខាន់ក្នុងការបំពេញចន្លោះប្រហោង និងលើកកម្ពស់ប្រសិទ្ធភាពការងារ។ អង្គការទាំងនេះមានជំនាញឯកទេសជាក់លាក់ក្នុងការស្រាវជ្រាវ និងសិក្សាអំពីជីវិតសត្វព្រៃ។ ពួកគេបានផ្តល់ជំនួយផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងធនធានមនុស្សដើម្បីជួយដល់កិច្ចការអភិរក្ស។ អង្គការក្រៅរដ្ឋាភិបាលបានជួយពង្រឹងសមត្ថភាពដល់មន្ត្រីរដ្ឋាភិបាលតាមរយៈការបណ្តុះបណ្តាល និងផ្តល់ឧបករណ៍ចាំបាច់។ ពួកគេក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋានដើម្បីបង្កើតការយល់ដឹង និងលើកទឹកចិត្តឱ្យពួកគេចូលរួមការពារព្រៃឈើ។ ការរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងអប់រំសាធារណជនគឺជាកិច្ចការដ៏សំខាន់មួយទៀតរបស់ពួកគេ។ អង្គការទាំងនេះតែងតែដើរតួជាអ្នកតាមដាន និងរាយការណ៍អំពីបញ្ហាប្រឈមថ្មីៗក្នុងវិស័យការពារសត្វព្រៃ។ ពួកគេជាស្ពានតភ្ជាប់រវាងសហគមន៍មូលដ្ឋាន និងរដ្ឋាភិបាល។ ដើម្បីឱ្យកិច្ចសហការប្រព្រឹត្តទៅដោយរលូន ភាគីទាំងពីរបានបង្កើតយន្តការមួយចំនួន។ ជាធម្មតា រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលមានកិច្ចប្រជុំជាប្រចាំដើម្បីផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាផែនការសកម្មភាពរួម។ ពួកគេបានចុះអនុស្សរណៈនៃការយោគយល់គ្នា ឬ ហៅកាត់ថា MOU ដើម្បីកំណត់តួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់។ ការអនុវត្តល្បាតរួមគ្នារវាងមន្ត្រីឧទ្យានុរក្ស និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយ។ តាមរយៈការល្បាតនេះ ពួកគេអាចបង្ក្រាបបទល្មើសបានទាន់ពេលវេលា និងចែករំលែកជំនាញគ្នាទៅវិញទៅមក។ គម្រោងអភិវឌ្ឍន៍សហគមន៍ក៏ជាផ្នែកមួយនៃកិច្ចសហការនេះផងដែរ។ គម្រោងទាំងនេះជួយផ្តល់ជម្រើសមុខរបរដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើធនធានព្រៃឈើ។ លើសពីនេះ ការបង្កើតបណ្តាញទំនាក់ទំនងរហ័សបានជួយសម្រួលដល់ការដោះស្រាយបញ្ហាបន្ទាន់។ កិច្ចសហការរវាងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលបាននាំមកនូវជោគជ័យជាច្រើន។ ជាក់ស្តែង ប្រភេទសត្វកម្រមួយចំនួនដូចជា ខ្លាឃ្មុំ ស្វាព្រាហ្មណ៍ និងសត្វត្រយងយក្ស បានកើនឡើងវិញក្នុងតំបន់អភិរក្សមួយចំនួន។ បទល្មើសព្រៃឈើ និងការបរបាញ់សត្វព្រៃក៏ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ផងដែរ។ ចំណេះដឹងរបស់សហគមន៍មូលដ្ឋានអំពីការការពារសត្វព្រៃក៏មានការកើនឡើង។ ទោះជាយ៉ាងនេះក្តី កិច្ចការនេះនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន។ បទល្មើសនៅតែបន្តកើតមានឡើងក្នុងទ្រង់ទ្រាយធំ ដែលទាមទារការបង្ក្រាបបន្ថែមទៀត។ ការខ្វះខាតធនធានថវិកា និងឧបករណ៍ទំនើបៗនៅតែជាបញ្ហាចម្បង។ ការយល់ដឹងរបស់ប្រជាពលរដ្ឋមួយចំនួននៅតែមានកម្រិតទាបនៅឡើយ។ ម្យ៉ាងវិញទៀត ជួនកាលមានការប៉ះទង្គិចគ្នាផ្នែកយុទ្ធសាស្ត្ររវាងភាគីទាំងពីរ ដែលតម្រូវឲ្យមានការសម្របសម្រួលបន្ថែម។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏កិច្ចសហការដ៏ល្អនេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការពារសត្វព្រៃ និងព្រៃឈើនៅកម្ពុជា។